នៅកម្ពុជា ការទាមទារអាជ្ញាប័ណ្ណ និងការចុះបញ្ជីអាជីវកម្មប្រែប្រួលអាស្រ័យលើទំហំ ប្រភេទអាជីវកម្ម និងទីតាំងលក់ដូរ។ ការលក់ដូរតាមតំបន់ និងតូចៗ មិនទាមទារអាជ្ញាប័ណ្ណលក់ជាក់លាក់ទេ ដែលសំដៅលើ អាជីវកម្មខ្នាតតូច ដែលជាទូទៅដំណើរការនៅតាម ដងផ្លូវ ផ្សារតូចៗ ឬ តាមផ្ទះ ដោយមិនមានទីតាំងកំណត់ច្បាស់លាស់។ អ្នកលក់បន្លែ ផ្លែឈើ ម្ហូបអាហារតាមរទេះរុញ ឬកញ្ច្រែង អ្នកលក់ដូរតូចតាចតាមភូមិឋាន រួមទាំងអាជីវកម្មលក់អនឡាញខ្នាតតូចដែលមិនមានស្តុកធំដុំ ឬទីតាំងជាក់លាក់ សុទ្ធតែមិនទាមទារអាជ្ញាប័ណ្ណ។ មូលហេតុដែលមិនទាមទារអាជ្ញាប័ណ្ណលក់ជាក់លាក់ ព្រោះរាជរដ្ឋាភិបាលសម្រួលដល់អាជីវកម្មខ្នាតតូចទាំងនេះ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងផ្តល់ឱកាសការងារដល់អ្នកមានដើមទុនតិច។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែត្រូវគោរពតាមបទប្បញ្ញត្តិមូលដ្ឋានដូចជា សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងគុណភាពផលិតផល ទោះបីជាការត្រួតពិនិត្យអាចមិនតឹងរ៉ឹងដូចអាជីវកម្មធំៗក៏ដោយ។ សម្រាប់ផលិតផលអាជីវកម្មដែលមានលក្ខណៈជាប្រព័ន្ធ មានយីហោត្រឹមត្រូវ និងដំណើរការក្នុងបរិយាកាសស្តង់ដារ ដូចជាផ្សារទំនើប ហាងលក់ទំនិញធំៗ ឬក្រុមហ៊ុនចែកចាយ គឺតម្រូវឱ្យមានការចុះបញ្ជី និងអាជ្ញាប័ណ្ណ។ ការចុះបញ្ជីអាជីវកម្ម ជាមួយ ក្រសួងពាណិជ្ជកម្ម គឺជា ជំហានដំបូង និង សំខាន់បំផុត សម្រាប់ អាជីវកម្មផ្លូវការ។ ការចុះបញ្ជីនេះផ្តល់នូវអត្តសញ្ញាណស្របច្បាប់ដល់អាជីវកម្ម។ ដើម្បី បង្កើតក្រុមហ៊ុន ឬ សហគ្រាសឯកជនឱ្យមានលក្ខណៈស្របច្បាប់ ទទួលបានលេខអត្តសញ្ញាណពន្ធ និងអាចដំណើរការអាជីវកម្មបានដោយរលូន យើងត្រូវទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មអោយបានត្រឹមត្រូវ។ ជាទូទៅ ឯកសាររួមមាន អត្តសញ្ញាណប័ណ្ណម្ចាស់អាជីវកម្ម ឬម្ចាស់ភាគហ៊ុន លិខិតបញ្ជាក់អាសយដ្ឋាន លក្ខណៈក្រុមហ៊ុន និង ព័ត៌មានលម្អិតអំពីប្រភេទអាជីវកម្ម។ អ្នកអាចចុះបញ្ជីនៅ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដែលបច្ចុប្បន្ន មាន ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីសម្រួលដល់ការចុះបញ្ជីរបស់អាជីករ។ បន្ទាប់ពីចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម អាជីវកម្មត្រូវចុះបញ្ជីពន្ធដារ ដើម្បីបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ កំណត់ ប្រភេទពន្ធ ដែលអាជីវកម្មត្រូវបង់ ដូចជា ពន្ធលើប្រាក់ចំណេញ ពន្ធលើតម្លៃបន្ថែម ពន្ធលើប្រាក់បៀវត្សរ៍ ជាដើម រួមទាំងធានាថាអាជីវកម្ម អនុវត្តតាមច្បាប់សារពើពន្ធ។ នៅពេលដែលបង់ពន្ធជូនរដ្ឋ តម្រូវអោយមាន ឯកសារ ដូចជាលិខិតបញ្ជាក់ការចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម អត្តសញ្ញាណប័ណ្ណម្ចាស់ ឬនាយក និងទីតាំងអាជីវកម្ម។ ទីកន្លែងបង់ពន្ធ គឺនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារតាមបណ្តាខេត្ត ឬរាជធានី។ អាជ្ញាប័ណ្ណទីតាំង ដែលចេញដោយ រដ្ឋបាលក្រុង ខណ្ឌ ឬសង្កាត់ គឺដើម្បីបញ្ជាក់ថា ទីតាំងអាជីវកម្ម របស់អ្នកត្រូវបាន អនុម័ត ដោយ អាជ្ញាធរដែនដី។ អាជ្ញាប័ណ្ណនេះក៏ធានាផងដែរថា ទីតាំងអាជីវកម្មរបស់អ្នកអនុលោមតាមបទប្បញ្ញត្តិ មាន សុវត្ថិភាព សណ្ដាប់ធ្នាប់ និង មិនប៉ះពាល់ដល់សាធារណៈជន។ ឯកសារដែលត្រូវការរួមមាន ប្លង់ទីតាំង លិខិតបញ្ជាក់កម្មសិទ្ធិ ឬកិច្ចសន្យាជួលទីតាំង និង លិខិតបញ្ជាក់ការចុះបញ្ជីអាជីវកម្ម ដែលត្រូវដាក់នៅ សាលាក្រុង ខណ្ឌ ឬ សាលាសង្កាត់ ដែលទីតាំងអាជីវកម្មរបស់អ្នកស្ថិតនៅ។ អាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្រជាក់លាក់តាមឧស្សាហកម្ម គឺអាស្រ័យលើប្រភេទអាជីវកម្ម អាចតម្រូវឱ្យមានអាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្របន្ថែមពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ។ អាជីវកម្មចំណីអាហារ និងភេសជ្ជៈ ទាមទារអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល ឬនាយកដ្ឋានចំណីអាហារ ដើម្បីធានាអនាម័យ សុវត្ថិភាពចំណីអាហារ និងគុណភាពផលិតផល។ ចំណែកឯ ឱសថស្ថាន និងគ្លីនិក គឺទាមទារអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល។ ចំពោះគ្រឹះស្ថានអប់រំ ទាមទារអាជ្ញាប័ណ្ណពីក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺទាមទារអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ រីឯសំណង់ ទាមទារអាជ្ញាប័ណ្ណសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អាជីវកម្មទេសចរណ៍ និងសណ្ឋាគារ ទាមទារអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍។ គោលបំណងនៃការទាមទារអាជ្ញាប័ណ្ណទាំងនេះ គឺដើម្បី ធានាថាអាជីវកម្មដំណើរការតាមបទដ្ឋានវិជ្ជាជីវៈ សុវត្ថិភាព និង គុណភាព ដែលកំណត់ដោយច្បាប់សម្រាប់វិស័យនីមួយៗ។ ការស្វែងយល់ឱ្យបានច្បាស់លាស់អំពីតម្រូវការអាជ្ញាប័ណ្ណ និងការចុះបញ្ជីអាជីវកម្មគឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាអាជីវកម្មរបស់អ្នកដំណើរការស្របច្បាប់ និងជៀសវាងបញ្ហាផ្សេងៗនៅពេលអនាគត។ មុននឹងចាប់ផ្តើមអាជីវកម្មណាមួយ គួរតែប្រឹក្សាជាមួយអ្នកជំនាញផ្នែកច្បាប់ ឬមន្ត្រីពាក់ព័ន្ធដើម្បីទទួលបានព័ត៌មានជាក់លាក់។